ក្នុងរង្វង់សង្គមដ៏តូចមួយនៃអ្នកជិតខាង ជារឿយៗ យើងតែងតែឮនូវសំឡេងខ្សឹបខ្សៀវ ឬការនិយាយដើមអំពីជីវិតផ្ទាល់ខ្លួនរបស់យើង។ ជួនកាលពាក្យទាំងនោះអាចជាការកោតសរសើរ ប៉ុន្តែភាគច្រើនវាគឺជាការវិនិច្ឆ័យការរិះគន់ ឬការយល់ច្រឡំអំពីជម្រើសដែលយើងបានធ្វើនៅក្នុងជីវិត។ ពាក្យចចាមអារ៉ាមទាំងនេះ អាចផុសចេញពីហេតុផលផ្សេងៗគ្នា។ ពេលខ្លះវាកើតចេញពីភាពអផ្សុករបស់អ្នកខ្លះដែលមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតដើម្បីបំពេញពេលវេលារបស់ពួកគេក្រៅពីការតាមដានជីវិតអ្នកដទៃ។ ជួនកាលទៀត វាអាចបណ្តាលមកពីការច្រណែនឈ្នានីសចំពោះភាពជោគជ័យ ឬសេចក្តីសុខរបស់យើង ខណៈពេលខ្លះក៏អាចជាការមិនយល់អំពីទស្សនៈ ឬការសម្រេចចិត្តរបស់យើងផងដែរ។ មនុស្សខ្លះគ្រាន់តែមានទម្លាប់ចូលចិត្តដឹងរឿងអ្នកដទៃ ហើយតែងតែព្យាយាមស្វែងរកព័ត៌មានលម្អិតអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នកដទៃ ដើម្បីជាប្រធានបទសន្ទនា។ បើនិយាយពីជម្រើសជីវិតដែលងាយនឹងរងការនិយាយដើម ពិតណាស់មិនមែនជម្រើសជីវិតទាំងអស់សុទ្ធតែងាយនឹងរងការនិយាយដើមដូចគ្នាឡើយ។ ជម្រើសមួយចំនួនអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកជិតខាងច្រើនជាងជម្រើសផ្សេងទៀត ពិសេសប្រសិនបើវាខុសពីច្បាប់ទម្លាប់សង្គម ឬអ្វីដែលពួកគេរំពឹងទុក។ តួយ៉ាងដូចជា ការជ្រើសរើសអាជីពដែលប្លែកពីគេ ការសម្រេចចិត្តធ្វើការក្នុងវិស័យការងារឯករាជ្យ ឬសូម្បីតែការសម្រេចចិត្តមិនធ្វើការទាល់តែសោះ សុទ្ធតែអាចក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់ការនិយាយដើមនៅក្នុងសង្គម។ មនុស្សជាច្រើនមានទម្លាប់ប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃ ជាពិសេសនៅពេលនិយាយដល់រឿងមុខរបរ និងជីវភាព។ នៅពេលនរណាម្នាក់ដើរខុសពីគន្លងប្រពៃណីដែលសង្គមបានកំណត់ដូចជា ការជ្រើសរើសមុខរបរដែលខុសគេ ការងារដែលអាចរកប្រាក់បានច្រើន ឬក៏ការមិនធ្វើការអ្វីទាល់តែសោះ ជម្រើសទាំងនេះវានឹងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ជាងនេះទៅទៀតស្ថានភាពគ្រួសារ ឬទំនាក់ទំនងដូចជា ការលែងលះ ការមិនរៀបការ ការមានកូនដោយមិនមានគូស្រករ ឬការមានទំនាក់ទំនងភេទដូចគ្នា នោះវាអាចបង្កឱ្យមានចម្ងល់ និងការចាប់អារម្មណ៍ ឬសូម្បីតែការមិនយល់ស្របពីអ្នកនៅជុំវិញខ្លួនផងដែរ។ មួយវិញទៀតរបៀបរស់នៅរបស់មនុស្សម្នាក់ៗ គឺមានភាពខុសប្លែកគ្នា ហើយជារឿយៗវាអាចក្លាយជាចំណុចទាក់ទាញការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ នៅពេលបុគ្គលម្នាក់ជ្រើសរើស ចាយវាយប្រាក់តាមរបៀបខុសពីគេ ដូចជាចាយវាយដោយសន្សំសំចៃបំផុត ឬហ៊ឺហាហួសហេតុ, តុបតែងផ្ទះតាមស្ទីលប្លែកមិនធ្លាប់មាន, ស្លៀកពាក់ម៉ូដប្លែកៗដែលមិនសូវនិយម, ឬមានទម្លាប់ប្រចាំថ្ងៃខុសពីគេ ដូចជាភ្ញាក់ពីគេងយូរ ឬធ្វើការពេលយប់ជាប្រចាំ។ ទម្លាប់ទាំងនេះអាចងាយនឹងក្លាយជាប្រធានបទសម្រាប់ការសង្កេត ការពិភាក្សា និងការនិយាយដើមនៅក្នុងសង្គម។ លើសពីនេះទៅទៀត នៅក្នុងសង្គមជាច្រើន ការបញ្ចប់ការសិក្សា ឬការប្រកាន់ខ្ជាប់នូវជំនឿសាសនាជាក់លាក់ណាមួយ ត្រូវបានគេចាត់ទុកថាជារឿងសំខាន់ និងជាមាគ៌ាត្រឹមត្រូវ។ នៅពេលបុគ្គលម្នាក់ បង្វែរចេញពីគំរូទាំងនេះ ដូចជាការសម្រេចចិត្តឈប់រៀនត្រឹមវិទ្យាល័យដើម្បីរកស៊ី, ឬការផ្លាស់ប្តូរសាសនា នោះវាអាចបង្កជាការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ គេអាចចោទជាសំណួរអំពីអនាគត ឬមូលហេតុនៃការសម្រេចចិត្តទាំងនោះ។ ជាងនេះទៅទៀតបញ្ហាសុខភាព ឬរឿងរ៉ាវផ្ទាល់ខ្លួនដែលគួរតែរក្សាជាសម្ងាត់ ជារឿយៗត្រូវបានគេយកមកនិយាយដើមក្នុងសង្គម។ ទោះបីជារឿងទាំងនេះជារឿងឯកជន និងជាប្រធានបទរសើបក៏ដោយ ក៏វានៅតែអាចក្លាយជាការសន្ទនា ឬការពិភាក្សាតៗគ្នាក្នុងចំណោមមិត្តភក្តិ អ្នកជិតខាង ឬសមាជិកគ្រួសារមួយចំនួន។ ការនិយាយដើមមិនត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ តែវាអាចបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងខ្លា និងជ្រាលជ្រៅទៅលើបុគ្គលដែលរងគ្រោះ ក៏ដូចជាបរិយាកាសសង្គមទាំងមូលផងដែរ។ ជាក់ស្ដែង ផលប៉ះពាល់ដំបូងបង្អស់គឺទៅលើសុខភាពផ្លូវចិត្ត ពាក្យសម្ដីដែលគ្មានមូលដ្ឋាន ឬការវិនិច្ឆ័យពីអ្នកដទៃអាចបង្កឱ្យយើងមានអារម្មណ៍ តានតឹង ថប់បារម្ភឥតឈប់ឈរ និងឈានទៅដល់ការបាក់ទឹកចិត្ត ធ្ងន់ធ្ងរ។ យើងអាចបាត់បង់ទំនុកចិត្តលើខ្លួនឯង រហូតដល់មិនហ៊ានបង្ហាញសមត្ថភាព ឬគំនិតរបស់ខ្លួន។ លើសពីនេះ យើងអាចមានអារម្មណ៍ឯកោ ឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន ឬយល់ថាខ្លួនឯងមិនត្រូវបានគេទទួលយកពីសង្គមដែលរស់នៅ។ ភាពតានតឹងផ្លូវចិត្តទាំងនេះអាចជះឥទ្ធិពលអាក្រក់ដល់ការគេង ការបរិភោគ និងសុភមង្គលប្រចាំថ្ងៃរបស់យើង។ ក្រៅពីនេះការនិយាយដើមមានឥទ្ធិពលបំផ្លិចបំផ្លាញដល់ទំនាក់ទំនងល្អស្ទើរគ្រប់កម្រិត។ វាអាចបង្កឱ្យមាន ការយល់ច្រឡំ ការសង្ស័យ និងការបែកបាក់ រវាងយើងជាមួយអ្នកជិតខាង មិត្តភក្តិ ឬសូម្បីតែសមាជិកក្រុមគ្រួសារ។ នៅពេលដែលព័ត៌មានដែលមិនពិតត្រូវបានរីករាលដាល វាអាចធ្វើឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្នាទៅវិញទៅមក ហើយពិបាកនឹងកសាងទំនាក់ទំនងល្អឡើងវិញណាស់។ ពេលខ្លះ ការនិយាយដើមក៏អាចបង្កឲ្យមានការឈ្លោះទាស់ទែងគ្នារហូតឈានដល់ហិង្សាផងដែរ។ ចំពោះសង្គម ផលប៉ះពាល់នៃការនិយាយដើមអាចធ្វើឱ្យយើងមានអារម្មណ៍ មិនស្រណុក ឬអសន្តិសុខ យ៉ាងខ្លាំងក្នុងការចូលរួមសកម្មភាពសង្គម ឬការជួបជុំជាមួយអ្នកជិតខាង។ ការភ័យខ្លាចថាគេនឹងវិនិច្ឆ័យ និយាយដើម ឬមើលមកយើងដោយក្រសែភ្នែកមិនល្អ អាចធ្វើឱ្យយើងដកខ្លួនចេញពីសង្គម និងបាត់បង់ឱកាសក្នុងការបង្កើតមិត្តភក្តិថ្មីៗ ឬរីករាយជាមួយជីវិតសង្គម។ ភាពឯកោយូរៗទៅអាចធ្វើឲ្យសុខភាពផ្លូវចិត្តកាន់តែដុនដាប។ ម៉្យាងវិញទៀតទោះបីជាការពិតយ៉ាងណាក៏ដោយ ក៏ការនិយាយដើមអាច បំផ្លាញកេរ្តិ៍ឈ្មោះរបស់យើង នៅក្នុងសហគមន៍បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ ព័ត៌មានដែលមិនពិត ឬការបកស្រាយខុសអាចរីករាលដាលយ៉ាងលឿនដូចភ្លើងឆេះព្រៃ ហើយធ្វើឱ្យសាធារណជនមានទស្សនៈអវិជ្ជមានមកលើយើង ទោះបីជាយើងមិនបានប្រព្រឹត្តដូចអ្វីដែលគេនិយាយក៏ដោយ។ ការបំផ្លាញកេរ្តិ៍ឈ្មោះនេះអាចជះឥទ្ធិពលដល់ឱកាសការងារ ឬទំនាក់ទំនងផ្សេងៗក្នុងជីវិតរបស់យើងទៅថ្ងៃមុខ។ ងាកមកវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងការនិយាយដើមវិញ មធ្យោបាយដ៏ល្អបំផុតដើម្បីឆ្លើយតបទៅនឹងការនិយាយដើម គឺការបន្តរស់នៅក្នុងជីវិតរបស់យើងដោយក្ដីរីករាយ និងភាពជោគជ័យ។ ការផ្តោតលើគោលដៅ និងសុភមង្គលផ្ទាល់ខ្លួនរបស់យើង គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពបំផុតដែលអាចបង្ហាញទៅកាន់អ្នកដទៃ។ យើងអាចបង្ហាញពួកគេថា ទោះបីជាពួកគេនិយាយអ្វីក៏ដោយ វាមិនអាចបំបាក់ទឹកចិត្ត ឬផ្លាស់ប្តូរទិសដៅជីវិតរបស់យើងបានឡើយ។ សរុបមក ការខ្សឹបខ្សៀវ ឬ និយាយដើមពីអ្នកជិតខាងអំពីជម្រើសជីវិតរបស់យើង គឺជាផ្នែកមួយនៃជីវិតសង្គម។ អ្វីដែលសំខាន់នោះគឺរបៀបដែលយើងឆ្លើយតបទៅនឹងវា ដោយការរក្សាភាពស្ងប់ស្ងាត់ ការមិនអើពើនឹងពាក្យអវិជ្ជមាន និងការបន្តរស់នៅក្នុងជីវិតរបស់យើងឱ្យបានល្អបំផុត គឺជាគន្លឹះដ៏សំខាន់ដើម្បីរក្សាបាននូវសេចក្តីសុខ និងសន្ដិភាពផ្លូវចិត្ដរបស់យើង។